ផើងដីឥដ្ឋ និងគ្រឿងដីពីខេត្តកំពង់ឆ្នាំង គឺជាសិប្បកម្មដ៏ចំណាស់មួយរបស់ខ្មែរ ហើយមានប្រវត្តិយូរលង់ណាស់មកហើយ។ ខេត្តកំពង់ឆ្នាំងត្រូវបានគេស្គាល់ថាជាកន្លែងចម្លាក់ ដែលបានបង្ហាញពីសារៈសំខាន់នៃការផលិតដីឥដ្ឋនៅទីនោះ។ ការធ្វើផើងដីឥដ្ឋនៅខេត្តកំពង់ឆ្នាំងមានប្រវត្តិយូរលង់ណាស់មកហើយ ពោលគឺតាំងពីសម័យបុរាណមកម្ល៉េះ។ រឿងរ៉ាវដែលទាក់ទងនឹងគ្រឿងដីឥដ្ឋទាំងនេះគឺ ភាពប៉ិនប្រសប់ និង ការចេះប្រើប្រាស់ធនធានធម្មជាតិ របស់ប្រជាជនខ្មែរ។ ផើងដីឥដ្ឋមិនត្រឹមតែជាវត្ថុប្រើប្រាស់ប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយនៃ អត្តសញ្ញាណជាតិ និងជា តំណាងឱ្យប្រវត្តិសាស្ត្រខ្មែរ ផងដែរ។ ក្នុងរឿងរ៉ាវប្រពៃណីខ្មែរ គេតែងតែឃើញមានការប្រើប្រាស់គ្រឿងដីដុត ដូចជាឆ្នាំងដីជាដើម ដែលគេយកឆ្នាំងនេះមកធ្វើម្ហូប ឬផ្ទុកទឹក ដែលបានឆ្លុះបញ្ចាំងពីជីវភាពរស់នៅដ៏សាមញ្ញរបស់ប្រជាជនខ្មែរ។ ការធ្វើផើងដីឥដ្ឋបានបន្តពីមួយជំនាន់ទៅមួយជំនាន់ បានជួយរក្សានូវសិល្បៈប្រពៃណីរបស់ខ្មែរឲ្យនៅគង់វង្សរហូតមកដល់សព្វថ្ងៃ។ ដោយផើងដីឥដ្ឋ និងគ្រឿងដីមកពីខេត្តកំពង់ឆ្នាំង ត្រូវបានផលិតឡើងពី ដីឥដ្ឋ ដែលជាវត្ថុធាតុដើមសំខាន់ និងជាធនធានធម្មជាតិដែលសម្បូរនៅតំបន់នោះ។ ដំណើរការនៃការផលិតគឺស្មុគស្មាញ ហើយតម្រូវឲ្យមានជំនាញខ្ពស់ និងការអត់ធ្មត់ផងដែរ។ ដោយជាងធ្វើឆ្នាំងត្រូវចាប់ផ្ដើមពី ការត្រៀមដីឥដ្ឋ ដោយរើសយកដីឥដ្ឋណាដែលមានគុណភាពល្អ បន្ទាប់មកយកវាទៅច្របាច់ឲ្យទន់ល្មើយដើម្បីងាយស្រួលធ្វើ។ នៅក្នុងដំណាក់កាលបន្ទាប់គឺ ការរចនារូបរាង ដែលជាងត្រូវប្រើកម្លាំងដៃ និងកង់រង្វិលដើម្បីធ្វើផើង ឬឆ្នាំងទៅតាមទំហំ និងរូបរាងដែលបានកំណត់។ ដំណាក់កាលនេះទាមទារនូវភាពប៉ិនប្រសប់ខ្លាំង ដើម្បីឲ្យគ្រឿងដីមានរាងស្អាតនិងស៊ីមេទ្រី។ បន្ទាប់ពីធ្វើរួច គ្រឿងដីឥដ្ឋត្រូវយកទៅហាលឲ្យស្ងួត បន្ទាប់មកយកទៅ ដុត ក្នុងឡដុតដែលបានត្រៀមទុក។ ការដុតត្រូវធ្វើឡើងយ៉ាងប្រុងប្រយ័ត្នដើម្បីកុំឲ្យគ្រឿងដីប្រេះឬបែក។ ពេលដុតរួច គ្រឿងដីដុតត្រូវបានយកមក លាបពណ៌ ដើម្បីឲ្យវាមានសភាពស្រស់ស្អាតនិងទាក់ទាញ។ នៅក្នុងការផលិតផើងដីឥដ្ឋ និងគ្រឿងដីពីខេត្តកំពង់ឆ្នាំងគឺជាដំណើរការដ៏ស្មុគស្មាញដែលបានបង្ហាញពីភាពប៉ិនប្រសប់របស់សិប្បករខ្មែរ ក្នុងការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដើម្បីបង្កើតផលិតផលដែលមានតម្លៃ។ ផើងដីឥដ្ឋ និងគ្រឿងដីពីខេត្តកំពង់ឆ្នាំង មានច្រើនប្រភេទទៅតាមទម្រង់ លំនាំ និងគោលបំណងនៃការប្រើប្រាស់របស់វា ដែលអាចបែងចែកជាប្រភេទ។ ដែលប្រភេទទីមួយគឺ ផើងសម្រាប់ដាំផ្កា ដែលត្រូវបានគេប្រើប្រាស់ជាទូទៅបំផុតសម្រាប់ដាំផ្កា និងដើមឈើ។ វាមានគុណសម្បត្តិជួយរក្សាសំណើមដល់ឫសដើមឈើ និងមានរូបរាងស្អាតប្លែក ដែលធ្វើឱ្យវាពេញនិយមនិងមើលមកជាវប្បធម៌រស់នៅរបស់ខ្មែរ។ ចំណែកប្រភេទទីពីរគឺ គ្រឿងផ្ទះបាយ ដែលរួមមាន ឆ្នាំងដី ចាន ថូ និងក្អមទឹកជាដើម។ ដោយវត្ថុទាំងនេះត្រូវបានគេប្រើប្រាស់ជាទូទៅសម្រាប់ទុកទឹក ឬធ្វើម្ហូប។ ឆ្នាំងដីមានលក្ខណៈពិសេសត្រង់ថា វាអាចរក្សាកម្ដៅបានយូរ និងធ្វើឱ្យអាហារមានរសជាតិឈ្ងុយឆ្ងាញ់។ រីឯប្រភេទទីបីគឺ គ្រឿងលម្អ ដែលត្រូវបានគេយកមកធ្វើជាវត្ថុតាំងលម្អក្នុងផ្ទះ ឬការិយាល័យ។ វត្ថុទាំងនេះមានរូបរាងជាច្រើនដូចជា រូបសត្វ រូបទេពអប្សរ ឬរូបភាពទាក់ទងនឹងវប្បធម៌ខ្មែរ ដែលបានបង្ហាញពីសិល្បៈនិងភាពប៉ិនប្រសប់របស់ជាងសិប្បករ។ ជារួមមកផើងដីឥដ្ឋ និងគ្រឿងដីពីខេត្តកំពង់ឆ្នាំងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ មិនថាជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឬជាគ្រឿងលម្អនោះទេ ដែលបានឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងការរស់នៅដ៏សាមញ្ញរបស់ប្រជាជនខ្មែរ។ សម្រាប់ផើងដីឥដ្ឋ និងគ្រឿងដីពីខេត្តកំពង់ឆ្នាំង ត្រូវបានគេទទួលស្គាល់ថាមានគុណភាពខ្ពស់ និងមានគុណសម្បត្តិជាច្រើន។ ដោយគុណសម្បត្តិដ៏សំខាន់បំផុតគឺវា ជាផលិតផលធម្មជាតិ ទាំងស្រុង។ ផើងដីឥដ្ឋធ្វើពីដីឥដ្ឋធម្មជាតិ ដែលមិនមានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ឡើយ។ ហេតុនេះហើយ ផលិតផលទាំងនេះមានសុវត្ថិភាពសម្រាប់ប្រើប្រាស់។ ហើយវាក៏ជាផ្នែកមួយក្នុងការ រក្សានូវប្រពៃណីរបស់ខ្មែរ ហើយបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ផើងដីឥដ្ឋធ្វើពីដីឥដ្ឋធម្មជាតិ វាជាផ្នែកមួយនៃកេរដំណែលវប្បធម៌ខ្មែរ។ លើសពីនេះ សម្ភារៈប្រភេទនេះគឺ មានតម្លៃសមរម្យ។ ផើងដីឥដ្ឋមានតម្លៃថោកសមរម្យ ដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចមានលទ្ធភាពទិញបាន។ ម្យ៉ាងផើងដីឥដ្ឋធ្វើពីដីឥដ្ឋធម្មជាតិនេះ វាក៏ងាយស្រួលរកទិញនៅគ្រប់ទីកន្លែងផងដែរ ។ គុណសម្បត្តិចុងក្រោយរបស់ផើងដីឥដ្ឋធ្វើពីដីឥដ្ឋធម្មជាតិនោះគឺ ភាពងាយស្រួលនៃការប្រើប្រាស់។ លើសពីនេះ វាក៏មានភាពរឹងមាំ និងប្រើប្រាស់បានយូរផងដែរ។ គុណសម្បត្តិទាំងនេះបានធ្វើឱ្យផើងដីឥដ្ឋ និងគ្រឿងដីពីខេត្តកំពង់ឆ្នាំងមិនត្រឹមតែជាវត្ថុប្រើប្រាស់ប៉ុណ្ណោះទេ តែវាក៏ជាស្នាដៃសិល្បៈដ៏មានតម្លៃដែលបានរួមចំណែកដល់ការអភិរក្សវប្បធម៌ខ្មែរផងដែរ។ សិប្បកម្មផលិតផើងដីឥដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ សម្រាប់ប្រជាជននៅខេត្តកំពង់ឆ្នាំង។ ការធ្វើផើងគឺជាជំនាញមួយដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ហើយវាបានផ្តល់ប្រាក់ចំណូលបន្ថែមដល់គ្រួសារដើម្បីជួយទ្រទ្រង់ជីវភាព។ ក្រៅពីនេះ ផើងដីឥដ្ឋក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការលើកកម្ពស់វិស័យទេសចរណ៍។ គ្រឿងដីដុតបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលការលក់របស់វាបានជួយបង្កើនចំណូលសម្រាប់អាជីវករនៅតាមទីកន្លែងទេសចរណ៍។ ជាងនេះទៅទៀត ការផលិតផើងដីឥដ្ឋបានជួយ ជំរុញផលិតផលសិប្បកម្មរបស់ខ្មែរ ឲ្យកាន់តែរីកចម្រើនផងដែរ។ ដោយវាបានជួយរក្សា និងលើកកម្ពស់សិល្បៈប្រពៃណីរបស់ខ្មែរ ហើយបានបើកឱកាសឲ្យគ្រឿងដីដុតអាច នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាការរួមចំណែកដល់ការនាំចេញសិប្បកម្មរបស់កម្ពុជា។ សរុបមក ផើងដីឥដ្ឋ និងគ្រឿងដីពីខេត្តកំពង់ឆ្នាំង គឺជាឧទាហរណ៍មួយដ៏ល្អដែលបង្ហាញថា សិប្បកម្មប្រពៃណីក៏អាចរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។